សិប្បកម្មធ្វើដែក គឺជាជំនាញបុរាណមួយដែលមានជាយូរលង់ណាស់មកហើយ ដែលដូនតាសម័យមុនបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ។ ជាងដែកគឺជាបុគ្គលដ៏សំខាន់ក្នុងសហគមន៍ ដោយសារពួកគេប្រើប្រាស់ដែក ឬលោហៈផ្សេងៗទៀតដើម្បីកែច្នៃជាឧបករណ៍ប្រើប្រាស់ដ៏ចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។ របរនេះមិនមែនត្រឹមតែជារបរឧស្សាហកម្មបុរាណប៉ុណ្ណោះទេ តែជាផ្នែកមួយដ៏សំខាន់នៃសិប្បកម្មខ្មែរដែលបានបន្សល់ទុកពីដូនតា។ ការធ្វើដែកគឺជាដំណើរការដ៏ស្មុគស្មាញដែលទាមទារទាំងកម្លាំងកាយមាំមួន ភាពអត់ធ្មត់ ភាពប៉ិនប្រសប់ និងចំណេះដឹងអំពីលក្ខណៈសម្បត្តិនៃលោហៈ។ ចំពោះ ការដុតដែក គេត្រូវយកដុំដែកមកដាក់ចូលក្នុងឡភ្លើងដែលឆេះខ្លាំងដោយមានខ្យល់បក់ចូលពីកង្ហារដៃ។ ជាងដែកត្រូវរង់ចាំយ៉ាងអត់ធ្មត់ រហូតដល់ដែកឡើងក្រហមឆ្អៅ ដែលជាសញ្ញាបញ្ជាក់ថាដែកដល់កម្រិតមួយដែលអាចកែច្នៃ ឬយកមកដំបានតាមរូបរាងឧបករណ៍នីមួយៗ។ ការកំណត់កម្ដៅ និងដឹងពីអង្សារដើម្បីដុតដែកនេះ គឺសំខាន់បំផុតក្នុងការកំណត់គុណភាពដែក។ ដំណើរការដំនេះមិនមែនធ្វើតែម្តងទេ គឺត្រូវធ្វើម្ដងហើយម្តងទៀត ដោយដាក់ដែកក្នុងឡជានិច្ចនៅពេលវាចង់រឹងទៅវិញ ជាបន្តបន្ទាប់ដើម្បីរក្សាភាពទន់របស់វា។ បន្ទាប់ពីដុំដែកបានរូបរាងតាមបំណងហើយ ដំណាក់កាលដ៏សំខាន់បំផុតដើម្បីបង្កើនភាពរឹង និងភាពមុតរបស់វាគឺការយកដែកជ្រលក់ចូលទៅក្នុងទឹក។ ក្រោយមក ដែកដែលបានរឹងហើយត្រូវយកមកខាត់ឲ្យរលោង និងលម្អិតរូបរាង រួចបំពាក់ដងឈើ ឬឫស្សីទៅតាមឧបករណ៍នីមួយៗដើម្បីងាយក្នុងការប្រើប្រាស់។ ជំហានចុងក្រោយគឺលំអិតឧបករណ៍ និងកែសម្រួលចំណុចដែលខ្វះខាតមួយចំនួនលើឧបករណ៍ ដើម្បីឲ្យមានគុណភាពលើផលិតផលរបស់ខ្លួន។ ជាងដែកគឺជាអ្នកបង្កើតឧបករណ៍ដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ជាពិសេសក្នុងវិស័យកសិកម្ម ដែលត្រូវការរបស់របរប្រើប្រាស់ជាចាំបាច់។ ហេតុនេះហើយ បើគ្មានជាងដែកទេ អាចនឹងពិបាកដោយសារគ្មានឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ និងសម្រាប់ធ្វើការងារផ្សេងៗដែលចាំបាច់។ កាំបិត គឺជាឧបករណ៍ដែលមានអត្ថប្រយោជន៍ជាច្រើនដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ ដែលជាឧបករណ៍សម្រាប់កាត់ កាប់ ឬហាន់។ ជ្រនីក គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការគាស់ដី ដកស្មៅក្នុងសួនច្បារ ឬការងារកសិកម្មខ្នាតតូច។ ចប ជាឧបករណ៍សំខាន់បំផុតសម្រាប់កសិករ ប្រើសម្រាប់កាប់ដី និងកាប់ឆ្ការស្មៅក្នុងស្រែចម្ការដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់បងប្អូនកសិករ។ កាំបិតព្រា ជាកាំបិតធំសម្រាប់កាប់ឆ្ការព្រៃ កាប់ឈើតូចៗ ឬជាឧបករណ៍ការពារខ្លួន។ ផ្គាក់ ឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់កសិករ ដែលគេអាចយកផ្គាក់ទៅកាប់ឆ្ការព្រៃដើម្បីត្រួយត្រាយផ្លូវដើរ និងអាចយកកាប់ឈើដែលមានទំហំល្មមបានយ៉ាងងាយស្រួល។ ក្រៅពីនេះ ជាងដែកក៏បានផលិតនូវឧបករណ៍ជាច្រើនទៀត ដូចជា ពូថៅ កណ្ដៀវ ស្លាបព្រា ឧបករណ៍ជួសជុល និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយជាច្រើនមុខទៀត។ ដូចនេះ សិប្បកម្មធ្វើដែកគឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាកសិករខ្មែរ ព្រោះបាន រួមចំណែក ផ្គត់ផ្គង់ ឧបករណ៍កសិកម្ម និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។